ពិធីសែនព្រះភូមិនៅរដូវធ្វើស្រែគឺជាប្រពៃណីដ៏ស្រស់ស្អាតមួយដែលបង្ហាញពីការគោរព និងសេចក្ដីអរគុណរបស់ប្រជាជនកម្ពុជា ចំពោះព្រះភូមិដី។ រហូតដល់សព្វថ្ងៃនេះ នៅកន្លែងខ្លះក្នុងរដ្ឋកម្ពុជា តែកាលណាមានភ្លៀងធ្លាក់ជ្រោយដីល្មមចាប់ប្រកបរបរស្រែហើយ។ គេច្រើនឃើញអ្នកស្រែធ្វើច្រម១ ដាក់បាយ សម្ល នំចំណី យកទៅដោតសែននៅក្នុងស្រែរបស់ ខ្លួន ដើម្បីឲ្យស្រូវបានផលច្រើន ហើយគេតែងហៅពិធីនេះថា “សែនព្រះភូមិ” ។ ទំនៀមសែនព្រះភូមិនេះ តាមការស្រាវជ្រាវនៃក្រុមទំនៀមទម្លាប់បានឲ្យឃើញថា មានទំនាក់ទំនងតាំងពីពុទ្ធសម័យមកដែរ ប៉ុន្តែកាលនោះ គេបូជានាងយក្ខិនី ដើម្បីសួរដំណឹងទឹកភ្លៀង ។ លុះយូរៗ មក អ្នកស្រុកភ្លេចរឿងដើម ក៏ស្មានថា ការសែន ព្រះភូមិនេះ គឺសែនទេវតាដែលរក្សាផែនដីនេះទៅវិញ ប៉ុន្តែទោះជាយល់ដូច្នោះ ក៏មិនជាការខុសឆ្ងាយហេតុដើមប៉ុន្មានដែរ ។ មានដំណាលក្នុងគម្ពីរធម្មបទថា ក្នុងសម័យពុទ្ធកាល មានកុដុម្ពីក៍ម្នាក់ ជាអ្នកស្តុកស្តម្ភដោយទ្រព្យសម្បត្តិ ប៉ុន្តែ ប្រពន្ធជាស្រីអារ គ្មានកូនសោះ។ មាតារបស់កុដុម្ពីក៍ ក៏ត្រិះរិះថា "បើកូនអញគ្មានកូននឹងតក្នុងវង្ស ត្រកូលដូច្នោះ តើបានអ្នកណានឹងរក្សាទ្រព្យសម្បត្តិទៅទៀត”។ គំនិតនោះមិនបាត់ស្ងាត់ ក៏ដឹងទៅដល់នាង ភរិយាដើម ។ នាងភរិយាដើមគិតថា បើប្តីអញមានប្រពន្ធចុង ហើយនាងនោះមានកូន គេមុខជានឹងបាន គ្រប់គ្រងទ្រព្យសម្បត្តិ ធ្វើជាធំក្នុងផ្ទះសម្បែងនេះពុំខាន។ ឯខ្លួនអញក៏មុខជានឹងថយមុខមាត់ ពុំមានអ្នកណា រាប់អានឡើយ បើដូច្នោះ គួរអញចេញមុខទៅដណ្ដឹងប្រពន្ធជូសម្តាយក្មេក ដើម្បីឲ្យនាងប្រពន្ធចុងគោរព ខ្លាចអញ។ បន្ទាប់មក នាងនោះ ក៏ចូលទៅនិយាយនឹងម្តាយក្មេក ដើម្បីធានាទៅដណ្ដឹងប្រពន្ធឲ្យប្តី ។ ម្ដាយក្មេកក៏ព្រម ដោយសារគាត់ឃើញពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ និងការតាំងចិត្តដ៏មុតមាំរបស់ពួកគេ។ លុះបានប្រពន្ធថ្មីមកមិនយូរប៉ុន្មាន នាងនោះមានគភ៌មែន។ នាងប្រពន្ធដើមដឹងដូច្នោះ ក៏ផ្សំថ្នាំលាយនឹង ចំណីឲ្យនាងនោះបរិភោគ។ កូនដែលទើបនឹងចាប់បដិសន្ធិនៅក្នុងផ្ទៃនោះ ក៏រលូតចេញមក មួយលើកជា ពីរលើក។ លុះដល់លើកទី ៣ ឱសថដែលនាងប្រពន្ធដើមផ្សំឲ្យនោះ មិនត្រឹមតែធ្វើឲ្យអន្តរាយដល់ទារកទេ ថែមទាំងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតម្តាយផងដែរ។ មុននឹងស្លាប់ នាងនោះបានដឹងថា "ខ្លួនដែលដល់នូវសេចក្តីអន្តរាយនេះ មិនមែនជាអ្នកណាផ្សេង ក្រៅអំពីប្រពន្ធដើមជាអ្នកធ្វើឡើយ"។ នាងក៏ចងពៀរវេរានឹងប្រពន្ធដើមថា "មីប្រពន្ធដើមនេះ ចិត្តវាខ្មៅណាស់ វាធ្វើថ្នាំពន្លូតសម្លាប់កូនអញមួយលើកជាពីរលើក ហើយលើកនេះ សម្លាប់ទាំងខ្លួនអញទៀត"។ ដើម្បីនឹងសងគំនុំនេះ នាងបានបន់ស្រន់ថា "សូមឲ្យខ្ញុំកើតជាតិណាៗទៅ ឲ្យបានស៊ីកូនវាវិញ"។ ថាតែប៉ុណ្ណេះ នាងក៏លាចាកលោកទៅ ហើយអន្ទោលទៅចាប់កំណើតជាសត្វឆ្មា។ ឯប្រពន្ធដើម លុះស្លាប់ទៅ ក៏ទៅយកកំណើត ជាសត្វមាន់។ មេមាន់នោះ កាលបើបានពងពេញសំបុកកាលណា សត្វឆ្មាទៅខាំស៊ីអស់រលីង លុះដល់កើតជាគម្រប់បី មេមាន់ក៏ចងពៀរនឹងឆ្មាថា "កើតជាតិក្រោយសូមឲ្យបានស៊ីកូនឆ្មាវិញ” រួចក៏ដាច់ខ្យល់ស្លាប់ទៅ។ លុះជាតិជាបន្ទាប់មកទៀត ឆ្មានោះ ក៏អន្ទោលជាតិជាមេម្រឹត ឯមេមាន់ ចាប់កំណើតជាសត្វខ្លា ។ កាលណាមេម្រឹគសម្រាលកូន ខ្លានោះតែងទៅខាំស៊ីកូនអស់ គម្រប់បីលើក ដូចន័យមុនទៀត។ ជាតិជាបន្តមកទៀត ខ្លានោះ ទៅកើតជានាងកុលធីតា ឯមេម្រឹគ ទៅកើតជានាងយក្ខិនី ។ ក្នុងពេលដែលនាងកុលធីតានោះមានកូន ស្រាប់តែនាងយក្ខិនីនោះ ធ្វើជាម្រាក់មកសួរសុខទុក្ខ ហើយបន្លំចាប់កូននោះស៊ីទៅ ។ លុះវារជាគម្រប់បី នាងកុលធីតានាំប្តីប្រពន្ធព្រមទាំងកូនទៅងូតទឹកស្រះ ។ នៅពេលដែលងូតរួច ហើយបីកូន អង្គុយចាំប្តី នាងចោលភ្នែកទៅឃើញយក្ខិនីដើរសំដៅពីចម្ងាយមក ។ នាងយល់ច្បាស់នូវសេចក្ដីអន្តរាយ ក៏បីកូនស្ទុះរត់គេច ។ លុះរត់ទៅៗ ក៏ទៅដល់វត្តជេតពន គាប់ជួនពេលនោះ ព្រះពុទ្ធអង្គកំពុងប្រទានធម៌ ទេសនា នៅកណ្តាលប្រជុំជនពុទ្ធបរិស័ទ ។ នាងកុលធីតាភ័យណាស់ យកកូនទៅដាក់ទៀបព្រះបាទរបស់ព្រះអង្គ ហើយស្រែកយំអង្វរព្រះអង្គថា សូមព្រះអង្គជួយកុំឲ្យយក្ខិនីស៊ីបាន។ នាងយក្ខិនីតាមមកដល់កំពែងវត្ត លុះឃើញមនុស្សកុះករ មិនហ៊ានចូល ក៏ឈររេរានៅក្រៅកំពែង។ ព្រះពុទ្ធអង្គ ទ្រង់ត្រាស់ប្រើអានន្ទទៅ ហៅនាងយក្ខិនីនោះឲ្យចូលមក។ កាលបើនាងយក្ខិនីនោះចូលមកក្រាបថ្វាយបង្គំព្រះអង្គ ទើបព្រះអង្គទ្រង់នាំអតីតនិទាន "អំពីការចងពៀរ ដែលមិនអាចរម្ងាប់ដោយពៀរ" មកសម្តែងប្រាប់ ។ រួចទ្រង់ត្រាស់ផ្សះផ្សារ នាងទាំងពីរនាក់ ឲ្យលែងកាន់ចិត្តគំនិតគុំកួននឹងគ្នា ហើយឲ្យទុកដាក់គ្នាជាបងជាប្អូនតទៅ។ នាងយក្ខិនី ទូលសួរព្រះអង្គថា តើឲ្យនាងរស់របៀបណា?។ បើនាងធ្លាប់តែរស់ដោយចាប់មនុស្សសត្វជាអាហារ យ៉ាង ហ្នឹងទៅហើយ បើព្រះអង្គឲ្យនាងកាន់សីល តើនាងអាចនឹងចិញ្ចឹមជីវិតបានបែបណា ?។ កាលនោះ ព្រះពុទ្ធអង្គ ទើបត្រាស់បង្គាប់ឲ្យនាងកុលធីតាយកនាងយក្ខិនីទៅចិញ្ចឹម។ នាងយក្ខិនីនោះ ក៏ចេះមើលដំណើរទឹកភ្លៀងដែរ ហើយបានប្រើកម្លាំងប្ញទ្ធិរបស់ខ្លួនបញ្ជាទឹកភ្លៀងឲ្យហូរធ្លាក់មកយ៉ាងខ្លាំងលិចលង់តំបន់នោះទាំងមូល។ ហេតុនេះបើនាងដឹងថា ឆ្នាំនេះភ្លៀងតិច នាងបង្គាប់នាងកុលធីតាឲ្យធ្វើស្រែជ្រៅ បើឆ្នាំនេះ មានភ្លៀងច្រើន ត្រូវធ្វើស្រែទួល។ មិនយូរប៉ុន្មាន នាងកុលធីតា ក៏ទៅជាអ្នកមានទ្រព្យសម្បត្តិដោយសារបានផលស្រូវច្រើន។ អ្នកជិតខាង ឃើញនាងធ្វើស្រូវមិនដែលខុសឆ្នាំណាសោះ នឹកឆ្ងល់ ក៏នាំគ្នាទៅសួរ នាងក៏ប្រាប់តាមដំណើរ។ បន្ទាប់មក តែជិតដល់រដូវធ្វើស្រែ អ្នកជិតខាង តែងនាំគ្នាយកចំណីទៅជូននាង យក្ខិនី ដើម្បីសួរដំណឹងទឹកភ្លៀង។ ក្រោយមក នាងយក្ខិនីដែលធ្លាប់តែនៅក្នុងព្រៃ កើតក្តីអផ្សុក មិនចេះនៅក្នុងស្រុកដែលឮសូរតែសំឡេងត្បាល់អង្រែមិនឈប់ឈរ ក៏សុំនាងកុលធីតាទៅនៅឯស្រែឆ្ងាយអំពីស្រុក ភូមិ។ នាងកុលធីតា ក៏ទៅសង់រោងមួយឲ្យទៅនៅក្រៅស្រុក។ អ្នកស្រុកអ្នកភូមិ ដែលធ្លាប់តែយកឥវ៉ាន់ទៅ បូជានាងយក្ខិនីដើម្បីសួរដំណឹងទឹកភ្លៀង ក៏យកឥវ៉ាន់តាមទៅបូជានាងយក្ខិនី ឯស្រែឆ្ងាយនោះទៀត។ រឿងបូជានេះ យូរទៅ លុះអស់អំពីនាងយក្ខិនីទៅ ក៏ក្លាយទៅជាទំនៀមបូជាព្រះភូមិ ដើម្បីឲ្យធ្វើស្រូវបាន ផលច្រើនទៅវិញ។